រឿង មហាឫសីប្រោសខ្លា មានដំណាលថា មានខ្លាមួយទៅដេកលើរូងពស់ ឯពស់ក៏លូនចេញមកចឹកខ្លាងាប់នៅមាត់រូងនោះទៅ។ ថ្ងៃនោះក៏មានមហាឫសីមួយអង្គនិមន្តគោចរទៅ ក៏ប្រទះឃើញខ្លាងាប់នៅមាត់រូងពស់ ហើយគាត់ក៏ប្រោះខ្លានោះឱ្យរស់ឡើងវិញ។ តែក្រោយពេលខ្លារស់រានមានជីវិតឡើងវិញ ក៏បែរមានគំនិតចង់ស៊ីមហាឫសីវិញ។ ដោយខ្លាបានចោទមហាឫសីថាបានរំខានដល់ការសម្រាករបស់ខ្លួន ហើយទោះបីជាមហាឫសីប្រាប់ពីមូលហេតុពិតក្តី ក៏ខ្លាថាមិនជឿដែរ រហូតអ្នកទាំងពីរនាំគ្នាទៅរកអ្នកកាត់ក្តីឱ្យជួយដោះស្រាយបញ្ហានេះ។ ដំបូង មហាឫសី និងខ្លាបានទៅប្តឹងចចក តែត្រូវចចកកាត់ក្តីឱ្យខ្លាឈ្នះ ព្រោះតែចចកយល់ឃើញថា ខ្លួន រស់នៅក្នុងព្រៃសព្វថ្ងៃនេះ ក៏ពឹងអាស្រ័យអានុភាពរបស់ខ្លាដែរ ប្រសិនជាកាត់ក្តីឱ្យមហាឫសីឈ្នះ ច្បាស់ជានាំទុក្ខទោសដល់ខ្លួនឯងជាក់ជាមិនខានឡើយ។ ហើយការកាត់សេចក្តីរបស់ចចកនេះ គេហៅថា ឆន្ទាគតិ។ តែមហាឫសីមិនសុខចិត្ត ក៏នាំខ្លាទៅប្តឹងគោ គោក៏កាត់សេចក្តីឱ្យខ្លាឈ្នះទៀត ដោយគិតឃើញថាប្រសិនជាកាត់ឱ្យខ្លាចាញ់ ខ្លានឹងស្អប់ខ្លួន ហើយនិងបកមកខាំខ្លួនជាក់ជាមិនខាន ដូចនេះក៏កាត់ក្តីឱ្យខ្លាឈ្នះទៅ។ ឯការកាត់ក្តីរបស់គោបែបនេះមានឈ្មោះហៅថា ភយោគតិ។ មហាឫសីនៅមិនសុខចិត្ត ក៏នាំខ្លាទៅប្តឹងនឹងសត្វស្វា ឯស្វាក៏កាត់ក្តីឱ្យខ្លាឈ្នះដូចបណ្តាចៅក្រមមុនៗដែរ។ ដោយស្វាគិតឃើញពីភាពសាហាវរបស់បុរសម្នាក់ដែលធ្លាប់សម្លាប់ឱពុកខ្លួន ក៏កើតជាមូលហេតុដែលបណ្តាឱ្យស្វាកាត់ក្តីឱ្យមហាឫសីចាញ់ក្តី។ ការកាត់ក្ដីរបស់ស្វានេះ មានឈ្មោះហៅថា ទោសាគតិ។ តែមហាឫសីនៅតែមិនសុខចិត្តទៀត ក៏នាំខ្លាទៅប្តឹងត្មាត ហើយត្មាតក៏កាត់សេចក្តីឱ្យខ្លាឈ្នះ ត្បិតត្នោតគិតថាខ្លួនអាស្រ័យរស់បានសព្វថ្ងៃនេះក៏បានមកពីខ្លាដែរ ប្រសិនជាកាត់ក្តីឱ្យខ្លាចាញ់ ហាក់ដូចជាវាយកម្ទេចឆ្នាំងបាយខ្លួនឯងអញ្ចឹងដែរ។ ការកាត់ក្ដីរបស់ត្នោតនេះ មានឈ្មោះហៅថា លោភាគតិ។ មហាឫសីមិនសុខចិត្តក៏បន្តនាំខ្លាទៅប្តឹងទេព្រឹក្ស ទេព្រឹក្សក៏កាត់ក្តីឱ្យខ្លាឈ្នះដែរ ព្រោះតែយល់ឃើញថាមនុស្សទាំងពួងរាល់ពេលដើរព្រៃតែងអាស្រ័យម្លប់ឈើ តែក៏តែតែងបំផ្លាញដើមឈើទាំងឡាយនោះវិញដែរ ដូចនេះគឺមានតែកាត់ក្តីឱ្យមហាឫសីចាញ់។ ការកាត់ក្ដីរបស់ទេព្រឹក្សនេះ មានឈ្មោះហៅថា មោហាគតិ។ បន្ទាប់មកទៀតមហាឫសីក៏នាំខ្លាទៅប្តឹងទន្សាយ ដោយមហាឫសី និងខ្លាបានប្រាប់ដំណើរ រឿងទាំងអស់ឱ្យទន្សាយបានជ្រាបជាអង្គហេតុរៀងៗខ្លួន។ ទន្សាយយល់ដំណើររឿងទាំងអស់ហើយ ក៏បង្គាប់ឱ្យខ្លាទៅដេកនៅកន្លែងកើតហេតុដូចដើមវិញ ដោយខ្លួនចង់ពិចារណាអំពីរឿងក្តីនេះ។ ទើបមហាឫសី និងខ្លាបបួលគ្នាទៅ ហើយនាំទាំងទន្សាយទៅជាមួយផង។ លុះទៅដល់កន្លែងនោះហើយ ខ្លាក៏ដេកនៅទីដដែលនោះ ហើយមួយសន្ទុះក្រោយមកពស់ ក៏លូនចេញមកចឹកខ្លាស្លាប់នៅមាត់រូងនោះទៀត។ កាលបើខ្លានោះស្លាប់ហើយ ទន្សាយប្រាប់មហាឫសីថា សូមលោកមើលខ្លានោះចុះ ហេតុតែឥតធម៌វង្វេងភ្លេចគុណគេ ធ្វើឱ្យនាំទុក្ខរហូតស្លាប់ខ្លួនវិញ ហើយតាំងពីពេលនេះទៅមុខ លោកកុំធ្វើគុណនឹងខ្លាឱ្យសោះ។ ការកាត់ក្តីរបស់ទន្សាយនេះមានឈ្មោះហៅថា សុគតិគមនំ គឺដំណើរល្អប្រកបដោយ សុចរិតយុត្តិធម៌។